ក្រៅពីនេះមានម្ហូបមួយមុខទៀតហៅថា ឆ្អឹងជំនីជ្រូកអប់ទឹកឃ្មុំ ជាមុខម្ហូបមួយដែលពេញនិយមនិងមានរសជាតិឆ្ងាញ់ប្លែក ទាំងក្លិនឈ្ងុយ ទាំងសាច់ទន់ល្មើយ។ ការអប់នេះធ្វើឱ្យគ្រឿងផ្សំជ្រាបចូលសាច់បានយ៉ាងល្អ រួមផ្សំជាមួយទឹកឃ្មុំដែលផ្តល់រសជាតិផ្អែមប្រៃ ។ អាហារមួយមុខនេះមានគ្រឿងផ្សំដូចជា ទឹកឃ្មុំ ម្រេច ខ្ទឹមស អំបិល ប៊ីចេង ស្ករសឬស្ករត្នោត ម្សៅស៊ុប និងទឹកត្រី។ គេត្រូវយកម្រេចនិងខ្ទឹមសមកបុកចូលគ្នា រួចយកទៅប្រឡាក់សាច់ជាមួយនឹងទឹកឃ្មុំ។ បន្ទាប់មកយកទៅឆា រួចដាក់ទឹកចូល ព្រមទាំងដាក់គ្រឿងមួយចំនួនចូលទៀត ហើយទុកឱ្យរីងទឹកនិងឆ្អិនល្អ។ គោដុតទឹកឃ្មុំ គេអាចយកទឹកឃ្មុំលាយជាមួយទឹកគ្រឿងដើម លាបទៅសាច់គោផងដែរ។ ដែលមានទឹកប្រហុក គល់ស្លឹកគ្រៃជាទឹកជ្រលក់ ហើយបរិភោគជាមួយបន្លែ វាពេញនិយមរបស់ប្រជាជនខ្មែរ។ ភាគច្រើន គេនិយមធ្វើគោដុតទឹកឃ្មុំនេះនៅក្នុងកម្មពិធីមង្គលការ សម្រាប់ទទួលភ្ញៀវនាពេលយប់។